កន្ទេលត្បាញពីស្លឹកត្នោត មិនមែនត្រឹមតែជាសម្ភារៈប្រើប្រាស់ធម្មតានោះទេ វាគឺជា ស្នាដៃសិល្បៈប្រពៃណីខ្មែរដ៏ចំណាស់មួយ ដែលបង្កប់ទៅដោយក្បាច់ក្បូរនៃវប្បធម៌ និងប្រាជ្ញារបស់ដូនតាខ្មែរយើង។ កន្ទេលប្រភេទនេះត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ដោយការច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់អ្នកភូមិនៅតាមជនបទ ដែលភាគច្រើនជាស្ត្រី។ ការផលិតកន្ទេលស្លឹកត្នោតត្បាញដោយដៃ គឺជាដំណើរការដ៏ស្មុគស្មាញ និងទាមទារភាពអត់ធ្មត់ខ្ពស់ ចាប់ផ្ដើមពីការរើស និងរៀបចំស្លឹកត្នោត រហូតដល់ការត្បាញជាផ្ទាំង។ ដំបូងឡើយ គេត្រូវជ្រើសរើស ស្លឹកត្នោតខ្ចីល្អ ដែលទើបនឹងលាស់ ប៉ុន្តែមិនទាន់រឹងពេក។ ស្លឹកទាំងនោះត្រូវយកមក ហាលថ្ងៃឲ្យស្ងួតល្អ រហូតដល់ប្រែពណ៌បៃតងទៅជាពណ៌សលឿងស្រាល ដើម្បីងាយស្រួលកាត់ និងត្បាញ។ ការហាលនេះក៏ជួយឲ្យស្លឹកមានភាពជាប់ធន់ និងមិនងាយបាក់បែកហើយធន់នឹងកម្តៅ។ បន្ទាប់ពីហាលស្ងួត គេយកស្លឹកត្នោតទាំងនោះមក ចិតយកសរសៃកណ្តាល ឬគេហៅថា ឆ្អឹងស្លឹក ចេញ រួចកាត់ជាសរសៃស្ដើងៗតាមទំហំដែលចង់បាន។ ជួនកាល គេអាច ត្រាំសរសៃស្លឹកក្នុងទឹក ដើម្បីឲ្យវាកាន់តែទន់ និងងាយស្រួលត្បាញ។ ដំណាក់កាលចុងក្រោយ គឺការយកសរសៃស្លឹកត្នោតដែលបានរៀបចំរួច មក ត្បាញឆ្លាស់គ្នាទៅវិញទៅមក ទៅជាផ្ទាំងកន្ទេល។ អ្នកត្បាញត្រូវប្រើប្រាស់បច្ចេកទេសត្បាញពិសេស ជួនកាលមានការរចនាម៉ូត ឬលំនាំផ្សេងៗនៅលើកន្ទេល ដើម្បីបង្កើនសោភ័ណភាព។ រីឯ ការត្បាញនេះត្រូវធ្វើឡើងដោយដៃទាំងស្រុង ដែលត្បាញពីសរសៃមួយទៅសរសៃមួយយ៉ាងផ្ចិតផ្ចង់ រហូតក្លាយជាផ្ទាំងកន្ទេលដ៏ធំមួយផ្ទាំង។ កន្ទេលស្លឹកត្នោតមានគុណសម្បត្តិជាច្រើន ដែលធ្វើឲ្យវានៅតែជាជម្រើសដ៏ពេញនិយមក្នុងចំណោមប្រជាជនខ្មែរ។ ភាពធន់ និងជាប់បានយូរអង្វែង គឺដោយសារវត្ថុធាតុដើមធម្មជាតិ ស្លឹកត្នោតមានភាពរឹងមាំ និងអាចទ្រាំទ្រនឹងការប្រើប្រាស់បានយូរឆ្នាំ។ ផ្ដល់នូវផាសុខភាព ព្រោះកន្ទេលស្លឹកត្នោតមិនត្រឹមតែស្រាលប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអារម្មណ៍ត្រជាក់ស្រួលនៅពេលអង្គុយ ឬដេក ជាពិសេសក្នុងអាកាសធាតុក្តៅហួតហែង។ មិនត្រឹមតែប៉ុណ្ណោះទេ វាងាយស្រួលថែទាំ និងសម្អាតទៀតផង កន្ទេលប្រភេទនេះអាចជូតសម្អាតបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើក្រណាត់សើម។ ម្យ៉ាងទៀត កន្ទេលស្លឹកត្នោតមានតម្លៃធូរថ្លៃ ហើយងាយស្រួលរកទិញនៅតាមទីផ្សារជនបទ ឬតូបលក់វត្ថុអនុស្សាវរីយ៍។ ថែមទាំង ជាស្នាដៃសិល្បៈធម្មជាតិផងដែរ កន្ទេលនីមួយៗសុទ្ធតែមានលំនាំ និងក្បាច់ត្បាញប្លែកៗគ្នាទៅតាមជំនាញ និងគំនិតច្នៃប្រឌិតរបស់អ្នកត្បាញ ដែលធ្វើឲ្យវាក្លាយជាវត្ថុមានតម្លៃសិល្បៈ។ ជាពិសេស ការប្រើប្រាស់កន្ទេលស្លឹកត្នោត មិនត្រឹមតែជាការលើកស្ទួយផលិតផលជាតិប៉ុណ្ណោះទេ ថែមទាំងជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់សិប្បករនៅតាមជនបទទៀតផង។ កន្ទេលស្លឹកត្នោតបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ និងវប្បធម៌ខ្មែរពីជំនាន់មួយទៅជំនាន់មួយ។ យើងក្រឡេកទៅមើល ប្រជាជនខ្មែរនៅតាមជនបទ ភាគច្រើនតែងប្រើប្រាស់កន្ទេលស្លឹកត្នោតសម្រាប់ក្រាលអង្គុយ ទទួលទានអាហារ ដេក ឬជួបជុំគ្នា។ ចំណែកឯ ក្នុងពិធីបុណ្យប្រពៃណីជាតិវិញ កន្ទេលស្លឹកត្នោតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ ឬពិធីមង្គលការ ជាដើម។ មួយវិញទៀត ដោយសារតែភាពទាក់ទាញ និងអត្តសញ្ញាណខ្មែរ កន្ទេលស្លឹកត្នោតបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀតផង។ សរុបសេចក្ដីមក កន្ទេលដែលត្បាញពីស្លឹកត្នោត មិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា និមិត្តរូបនៃភាពប៉ិនប្រសប់ ភាពអត់ធ្មត់ និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនខ្មែរ ផងដែរ។